រឿងរ៉ាវរបស់ អ្នកតាឃ្លាំងមឿង គឺជាវីរកថាដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលបង្ហាញពីស្មារតីស្នេហាជាតិ និងការលះបង់ជីវិតដើម្បីបុព្វហេតុការពារទឹកដី។ រឿងនេះមានដំណាលដូចតទៅនេះ។ លោកឧកញ៉ា ឃ្លាំងមឿង គឺជាមេទ័ពដ៏ឆ្នើមម្នាក់ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា នាសតវត្សទី១៦។ លោកមានតួនាទីជាអ្នកមើលការខុសត្រូវលើឃ្លាំងស្បៀង និងឃ្លាំងអាវុធនៃខេត្តពោធិ៍សាត់។ ឈ្មោះ «ឃ្លាំងមឿង» មកពីតួនាទីរបស់លោកដែលជាអ្នកថែរក្សាឃ្លាំងនៃស្រុកភូមិ ។ លោកគឺជាមនុស្សជំនិត និងជាមេទ័ពដែលព្រះមហាក្សត្រទុកព្រះទ័យបំផុត។ លោកមានភរិយាឈ្មោះថា អ្នកស្រី ខាន់ ខៀវ ដែលជាស្ត្រីមានស្មារតីអង់អាចក្លាហានមិនចាញ់ស្វាមីឡើយ។ លោកមានកូនប្រុសចំនួន ៤ នាក់ ដែលសុទ្ធតែជាអ្នកមានថ្វីដៃក្នុងសឹកសង្គ្រាម។ នៅសម័យនោះ កងទ័ពសៀមបានវាយលុកចូលមកឈ្លានពានទឹកដីខ្មែរយ៉ាងសន្ធាប់។ ស្ដេចសៀមបានបញ្ជូនមេទ័ព និងកម្លាំងទ័ពដ៏ច្រើនមហិមាមកឡោមព័ទ្ធខេត្តពោធិ៍សាត់។ កងទ័ពខ្មែរមានចំនួនតិចជាងកងទ័ពសៀមឆ្ងាយណាស់ ដែលធ្វើឱ្យស្ថានភាពមានភាពអាសន្ន។ ព្រះបាទច័ន្ទរាជាបានព្យាយាមទប់ទល់យ៉ាងខ្លាំង ប៉ុន្តែទ័ពសៀមនៅតែមានប្រៀបជាង។ ការប្រយុទ្ធគ្នាបានអូសបន្លាយពេលយូរ ធ្វើឱ្យទ័ពខ្មែរចាប់ផ្ដើមខ្វះខាតកម្លាំង។ ឧកញ៉ា ឃ្លាំងមឿង បានសង្កេតឃើញថា បើប្រើតែកម្លាំងទ័ពមនុស្ស គឺមិនអាចឈ្នះសៀមបានឡើយ។ លោកបានសម្រេចចិត្តប្រើវិធីសាស្រ្តចុងក្រោយ គឺការលះបង់ជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច។ លោកមានបំណងទៅជួបស្ដេចខ្មោចនៅឋាននរក ដើម្បីសុំខ្ចីទ័ពមកជួយកម្ចាត់សត្រូវ។ លោកបានទូលស្នើសុំព្រះបាទច័ន្ទរាជា ដើម្បីធ្វើពិធីលោតរណ្ដៅសម្លាប់ខ្លួន។ ដំបូងឡើយ ព្រះមហាក្សត្រមិនយល់ព្រមឡើយ ព្រោះស្ដាយស្រណោះមេទ័ពដ៏មានសមត្ថភាព។ ប៉ុន្តែដោយសេចក្ដីក្លាហាន និងការទទូចរបស់លោក ព្រះអង្គក៏យល់ព្រមតាមសំណើ។ គេបានជីករណ្ដៅដ៏ធំមួយដែលមានដោតសុទ្ធតែអាវុធស្រួចៗនៅខាងក្រោម។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងឧឡារិកនៅចំពោះមុខកងទ័ពខ្មែរទាំងអស់។ មុននឹងលោត លោកបានផ្ដាំផ្ញើឱ្យកងទ័ពទាំងអស់ត្រៀមខ្លួនវាយបកនៅពេលឮសូរសម្រែកទ័ពខ្មោច។ លោកឧកញ៉ា ឃ្លាំងមឿង បានស្លៀកសម្លៀកបំពាក់ពណ៌ស និងមានចិត្តស្ងប់បំផុត។ លោកបានលោតចុះទៅក្នុងរណ្ដៅអាវុធនោះដើម្បីបញ្ចប់ជីវិតខ្លួនឯង។ ក្រោយពីលោកលោតចុះទៅ ភរិយារបស់លោកគឺអ្នកស្រី ខាន់ ខៀវ ក៏បានលោតតាមដែរ។ កូនប្រុសរបស់លោក និងអាមាត្យជំនិត ២ នាក់ទៀត ក៏បានលោតទៅបូជាជីវិតជាមួយគ្នា។ សេះរបស់លោកដែលជាសត្វមានភក្តីភាព ក៏បានលោតចុះទៅស្លាប់តាមម្ចាស់ដែរ។ មនុស្សជុំវិញរណ្ដៅសុទ្ធតែស្រក់ទឹកភ្នែកអាណិតអាសូរ និងគោរពស្ញប់ស្ញែងបំផុត។ ៧ ថ្ងៃក្រោយមក នៅកណ្ដាលអាធ្រាត្រ ស្រាប់តែមានសូរសម្លេងសម្រែកជ័យឃោសយ៉ាងខ្លាំង។ សម្លេងនោះឮសន្ធឹកដូចជាមានកងទ័ពរាប់ម៉ឺននាក់កំពុងហែហមមក។ យុទ្ធជនខ្មោចដែលដឹកនាំដោយឧកញ៉ា ឃ្លាំងមឿង បានមកដល់សមរភូមិ។ កងទ័ពសៀមចាប់ផ្ដើមមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះឃើញសត្រូវដែលមើលមិនឃើញ។ ពួកគេមានអារម្មណ៍ថាដូចជាមានមនុស្សមករុញច្រាន និងវាយធ្វើបាបគ្រប់ទិសទី។ កងទ័ពខ្មែរដែលនៅរស់ ក៏បានបើកការវាយលុកយ៉ាងខ្លាំងក្លាតាមបញ្ជារបស់ស្ដេច។ ទ័ពសៀមបានភ័យស្លន់ស្លោ រត់ជាន់គ្នា និងធ្លាក់ខ្លួនឈឺស្លាប់ជាច្រើននាក់។ សង្រ្គាមត្រូវបានបញ្ចប់ដោយជ័យជម្នះយ៉ាងត្រចះត្រចង់សម្រាប់ភាគីខ្មែរ។ កងទ័ពសៀមដែលនៅសេសសល់បានដកថយទៅវិញយ៉ាងអាម៉ាស់។ ក្រោយពីជ័យជម្នះនេះ ព្រះបាទច័ន្ទរាជាបានបញ្ជាឱ្យសាងសង់អាស្រមជូនលោក។ វិញ្ញាណក្ខន្ធរបស់លោកឧកញ៉ា ឃ្លាំងមឿង បានក្លាយជាអ្នកតាថែរក្សាទឹកដីពោធិ៍សាត់។ ប្រជាជនខ្មែរចាប់ផ្ដើមហៅលោកថា «អ្នកតាឃ្លាំងមឿង» ចាប់ពីពេលនោះមក។ រៀងរាល់ឆ្នាំ តែងតែមានការធ្វើពិធីបុណ្យឡើងអ្នកតាដើម្បីរំលឹកគុណលោក។ អ្នកតាឃ្លាំងមឿង ត្រូវបានគេជឿថាមានបារមីសក្ដិសិទ្ធិបំផុតក្នុងការផ្ដល់សេចក្ដីសុខ។ មនុស្សម្នាមកពីគ្រប់ទិសទីតែងតែមកបន់ស្រន់សុំសេចក្ដីសុខ និងជោគជ័យ។ រណ្ដៅដែលលោកបានលោតបូជាជីវិត ស្ថិតនៅក្នុងខេត្តពោធិ៍សាត់សព្វថ្ងៃ។ ទីនោះត្រូវបានកសាងជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏សំខាន់។ មានរូបសំណាកលោកឧកញ៉ា ឃ្លាំងមឿង ឈរយ៉ាងអង់អាចនៅទីនោះ។ សេះរបស់លោកក៏ត្រូវបានគេធ្វើរូបសំណាកដើម្បីជាការរំលឹកគុណដែរ។ អ្នកទេសចរដែលទៅដល់ខេត្តពោធិ៍សាត់ មិនដែលរំលងការចូលទៅគោរពលោកឡើយ។ រឿងរ៉ាវនេះត្រូវបានកត់ត្រាក្នុងពង្សាវតារខ្មែរ និងសាស្ត្រាស្លឹករឹត។ អ្នកប្រវត្តិសាស្ត្រចាត់ទុកថា នេះគឺជាយុទ្ធសាស្ត្រចិត្តសាស្ត្រដើម្បីលើកទឹកចិត្តទ័ព។ ការបង្កើតជំនឿលើ «ទ័ពខ្មោច» ធ្វើឱ្យសត្រូវភ័យខ្លាច និងធ្វើឱ្យទ័ពខ្លួនមានសង្ឃឹម។ វាឆ្លុះបញ្ចាំងពីជំនឿអរូបិយរបស់ខ្មែរដែលដើរទន្ទឹមនឹងប្រវត្តិសាស្ត្រ។ រឿងនេះក៏បង្ហាញពីតម្លៃនៃភក្តីភាពរវាងមេទ័ព និងព្រះមហាក្សត្រ។ សកម្មភាពលោតរណ្ដៅរបស់លោក គឺជាការតម្កល់ប្រយោជន៍ជាតិលើសជីវិតខ្លួនឯង។ អ្នកស្រី ខាន់ ខៀវ ក៏ត្រូវបានគេគោរពថាជាវីរនារីគំរូម្នាក់ផងដែរ។ សិល្បៈល្ខោន និងភាពយន្តជាច្រើនត្រូវបានផលិតឡើងតាមរឿងរ៉ាវនេះ។ រឿងអ្នកតាឃ្លាំងមឿង បង្រៀនឱ្យកូនខ្មែរចេះស្រឡាញ់ជាតិមាតុភូមិ។ វាជាមេរៀននៃការលះបង់ និងសាមគ្គីភាពក្នុងគ្រាមានអាសន្ន។ លោកគឺជាតួអង្គដែលស្ថិតនៅក្នុងបេះដូងខ្មែរគ្រប់ជំនាន់។ ទោះបីពេលវេលាកន្លងផុតទៅរាប់រយឆ្នាំ ក៏កេរ្តិ៍ឈ្មោះលោកមិនបាត់បង់ឡើយ។ យើងគួរតែថែរក្សានូវកេរដំណែល និងជំនឿដ៏មានតម្លៃនេះជារៀងរហូត។ សរុបមក អ្នកតាឃ្លាំងមឿង គឺជាវិញ្ញាណក្ខន្ធដ៏វិសិទ្ធដែលយាមល្បាតការពារទឹកដីខ្មែរជានិរន្តរ៍។